ដំឡូងចំហុយជាមួយសាច់ដូងកោស គឺជាបង្អែមខ្មែរដ៏ឈ្ងុយឆ្ងាញ់ និងងាយស្រួលធ្វើ។ រសជាតិផ្អែមប្រៃនៃដំឡូងមីលាយជាមួយសាច់ដូង គឺពិតជាឆ្ងាញ់ជាប់ចិត្ត។ គ្រឿងផ្សំ ដំឡូងមីកោសរួច ២៥០ ក្រាម ស្ករស ៤ ស្លាបព្រាបាយ អំបិល ១ទៅ២ ស្លាបព្រាកាហ្វេ ម្សៅដំឡូងមី ១ទៅ២ ស្លាបព្រាបាយ ខ្ទិះដូង ឬ ទឹក ១២០ មីលីលីត្រ សាច់ដូងកោស ៦០ ក្រាម និងអំបិលមួយចិប សម្រាប់លាយជាមួយសាច់ដូងកោស។ ជំហានដំបូង យើងត្រូវចិតសំបកដំឡូងមី រួចលាងទឹកឱ្យស្អាត។ បន្ទាប់មក យកវាមកកោស ឬ ឈូសឱ្យល្អិត បើសិនជាមាន អ្នកអាចប្រើម៉ាស៊ីនឈូសបន្លែក៏បាន។ ក្រោយពីកោសហើយ យើងត្រូវយកសាច់ដំឡូងទៅដាក់ក្នុងកញ្ច្រែងស្អាតមួយ រួចច្របាច់ទឹកចេញឱ្យអស់តាមដែលអាចធ្វើបាន។ នេះជាចំណុចសំខាន់ ដើម្បីជៀសវាងកុំឱ្យដំឡូងរបស់យើងរាវពេក នៅពេលចំហុយ។ ឥឡូវនេះ យើងយកសាច់ដំឡូងមីដែលបានច្របាច់ទឹកចេញ ទៅដាក់ចូលក្នុងចានធំមួយ។ បន្ថែម ស្ករស ៤ ស្លាបព្រាបាយ អំបិល ១ទៅ២ ស្លាបព្រាកាហ្វេ និង ម្សៅដំឡូងមី ១ទៅ២ ស្លាបព្រាបាយ ក្រោយមកចាក់ ខ្ទិះដូង ឬ ទឹក ១២០ មីលីលីត្រចូលទៅដែរ។ យើងត្រូវកូរគ្រឿងផ្សំទាំងអស់ចូលគ្នាឱ្យសព្វល្អ រហូតដល់ស្កររលាយអស់។ បន្ទាប់មក យកចាន ឬថាសដែលធន់នឹងកម្ដៅ អាចជាចានសេរ៉ាមិច ឬចានកញ្ចក់ ដោយលាបខ្លាញ់ ឬប្រេងឆាបន្តិចនៅបាត និងជុំវិញចាន ដើម្បីកុំឱ្យដំឡូងស្អិតជាប់ ពេលចំហុយ។ បន្ទាប់ពីលាយល្បាយដំឡូងរបស់អ្នករួចរាល់ហើយ សូមចាក់វាចូលទៅក្នុងចានដែលបានរៀបចំរួច។ នៅពេលទឹកពុះហើយ ដាក់ចានដំឡូងដែលបានរៀបចំរួចចូលទៅក្នុងឆ្នាំងចំហុយ។ អ្នកត្រូវគ្របគម្របឆ្នាំងឱ្យជិត ហើយចំហុយរយៈពេលប្រហែល ២០ ទៅ ២៥ នាទី ឬរហូតដល់ដំឡូងឆ្អិនល្អ ហើយមានពណ៌ថ្លា។ អ្នកអាចយកឈើចាក់ធ្មេញចាក់សាកមើល ប្រសិនបើដកមកវិញគ្មានជាប់សាច់ដំឡូង គឺមានន័យថាវាឆ្អិនហើយ។ អំឡុងពេលរង់ចាំដំឡូងឆ្អិន យកសាច់ដូងកោស ៦០ ក្រាម ដាក់ចូលក្នុងកូនចានមួយ។ ក្រោយមក រោយ អំបិលមួយចិប ពីលើសាច់ដូង រួចច្របល់ចូលគ្នាឱ្យសព្វ។ នៅពេលដំឡូងជិតឆ្អិន អ្នកអាចដាក់ចានសាច់ដូងកោសចូលចំហុយជាមួយដំឡូង ឬចំហុយដោយឡែករយៈពេលប្រហែល ១០ នាទី។ ការចំហុយសាច់ដូងនេះ ជួយឱ្យសាច់ដូងទន់ និងជះក្លិនឈ្ងុយល្អ។ ពេលដំឡូងឆ្អិនហើយ យកចេញពីឆ្នាំងចំហុយ ហើយទុកឱ្យត្រជាក់បន្តិច។ អ្នកអាចយកវាចេញពីឆ្នាំងចំហុយ រួចកាត់ជាកង់ ឬដុំៗ ទៅតាមចំណូលចិត្តរបស់អ្នក។ ជំហានបន្ទាប់គឺ គ្រាន់តែរោយសាច់ដូងកោស ឬលាយច្របល់វាជាមួយដំឡូង ជាការស្រេច ។ អ្នកអាចទទួលទានដំឡូងចំហុយនេះទាំងនៅក្ដៅឧណ្ហៗ ឬទុកក្នុងទូទឹកកកឱ្យត្រជាក់សិន មុននឹងញ៉ាំក៏បាន។ ដើម្បីឱ្យដំឡូងរបស់យើងមានរសជាតិកាន់តែឆ្ងាញ់ និងជះក្លិនឈ្ងុយល្អ អ្នកអាចបន្ថែមស្លឹកតើយ ២ ទៅ ៣ សន្លឹកទៅក្នុងទឹក ពេលចំហុយបាន។ ប្រសិនបើអ្នកចូលចិត្តផ្អែម អ្នកអាចថែមស្ករតាមចំណូលចិត្ត។ ប្រសិនបើអ្នកចង់ឱ្យដំឡូងមានរសជាតិប្រៃឡមៗ អ្នកអាចបន្ថែមអំបិលបន្តិច តាមចំណូលចិត្ត។